ខ្នោសកោសដូង គឺជាឧបករណ៍ប្រពៃណីមួយដ៏សំខាន់សម្រាប់ផ្ទះបាយខ្មែរ ដែលត្រូវបានប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ ដើម្បីកោសយកសាច់ដូងចេញពីសម្បក។ ខ្នោសកោសដូងមានពីរប្រភេទសំខាន់ៗ គឺមួយប្រភេទធ្វើពីឈើ និងមួយប្រភេទទៀតមានផ្លែដែក។ យើងនឹងទៅយល់ដឹងអំពីលក្ខណៈសម្គាល់ និងរបៀបប្រើប្រាស់ខ្នោសកោសដូងធ្វើពីឈើទាំងអស់គ្នា។ ខ្នោសកោសដូងធ្វើពីឈើ គឺជាឧបករណ៍ប្រពៃណីដែលបង្ហាញពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។ ខ្នោសប្រភេទនេះជាទូទៅត្រូវបានឆ្លាក់ចេញពីឈើមួយដុំទាំងមូល ដោយមានលក្ខណៈសម្គាល់ចម្បងពីរ។ នៅចុងម្ខាងនៃខ្នោសមានធ្មេញ ឬផ្លែកោសមុតៗ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កោសយកសាច់ដូងចេញពីសម្បករបស់វា។ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពជាប់បានយូរ ជួនកាលផ្លែកោសទាំងនេះអាចជាដែកតូចៗដែលត្រូវបានបង្កប់ពីលើផ្ទៃឈើ។ ការរចនាធ្មេញនេះគឺសំខាន់ណាស់ ព្រោះវាជាផ្នែកដែលប៉ះផ្ទាល់នឹងសាច់ដូង ដូច្នេះភាពមុត និងរឹងមាំរបស់វាគឺចាំបាច់ដើម្បីឱ្យការកោសមានប្រសិទ្ធភាព និងមិនធ្វើឱ្យសាច់ដូងខ្ទេច។ ផ្លែកោសប្រភេទនេះក៏ជួយឱ្យសាច់ដូងដែលកោសបានមានសរសៃល្អិតៗ និងមិនមែនជាដុំៗធំពេក ដែលងាយស្រួលក្នុងការយកទៅច្របាច់យកខ្ទិះ ឬប្រើប្រាស់សម្រាប់ធ្វើនំ។ ចំណែកឯចុងម្ខាងទៀតនៃខ្នោសវិញ ត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់។ វាអាចមានដៃចាប់សម្រាប់ងាយស្រួលកាន់ ឬមានរាងមូលបន្តិចសម្រាប់ដាក់គៀបនឹងភ្លៅនៅពេលកំពុងកោស។ ផ្នែកនេះជួយរក្សាលំនឹងខ្នោសពេលកំពុងធ្វើការ កាត់បន្ថយការរអិល និងធ្វើឱ្យការកោសមានប្រសិទ្ធភាព។ ការរចនាដែលអនុញ្ញាតឱ្យគៀបនឹងភ្លៅ គឺបង្ហាញពីការយល់ដឹងអំពីឥរិយាបថធម្មជាតិរបស់មនុស្សពេលអង្គុយធ្វើការ និងផ្តល់នូវផាសុខភាពសម្រាប់អ្នកប្រើប្រាស់។ លក្ខណៈសម្គាល់ទាំងនេះបង្ហាញពីការរចនាដ៏សាមញ្ញតែមានអត្ថប្រយោជន៍ជាក់ស្តែង ដែលស័ក្តិសមនឹងការប្រើប្រាស់ដោយដៃ និងធនធានដែលមាននៅតាមជនបទ។ វាជាឧទាហរណ៍ដ៏ល្អនៃបច្ចេកវិទ្យាប្រពៃណីដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ សម្រាប់ការប្រើខ្នោសកោសដូងធ្វើពីឈើវិញគឺទាមទារបច្ចេកទេសបន្តិចបន្តួច ដើម្បីទទួលបានសាច់ដូងល្អ និងងាយស្រួលធ្វើការ។ ខាងក្រោមនេះគឺជាជំហានលម្អិតពីបៀបប្រើប្រាស់ខ្នោសកោសដូងធ្វើពីឈើ ជាដំបូងអ្នកកោសត្រូវរៀបចំឥរិយាបថ ត្រូវអង្គុយលើកៅអីទាប ឬ អង្គុយនៅនឹងដីប្រកបដោយផាសុកភាព។ ការអង្គុយត្រឹមត្រូវជួយឱ្យអ្នកមានលំនឹងល្អពេលកោស និងអាចប្រើកម្លាំងដៃបានពេញលេញ ដោយកាត់បន្ថយភាពនឿយហត់។ បន្ទាប់មក យកចុងខ្នោសដែលមានផ្លែកោស ទៅគៀបនឹងភ្លៅ ឬជើងរបស់អ្នក។ ការគៀបនេះជួយរក្សាលំនឹងខ្ន្នោសមិនឱ្យរអិល ឬរើកំឡុងពេលកោស ដែលធ្វើឱ្យដំណើរការកោសមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ទីតាំងគៀប ក៏ផ្តល់នូវ មុំដ៏ល្អមួយសម្រាប់ការកោសផងដែរ។ បន្ទាប់មកទៀតយកដៃម្ខាងចាប់កាន់ដូងដែលបានពុះជាពីរ រួចដាក់ផ្នែកសាច់ដូងរបស់ដូងឱ្យចំពីលើផ្លែកោស។ ចំណែកដៃម្ខាងទៀតអាចជួយចាប់កាន់ខ្នោសបន្ថែម ដើម្បីបង្កើនលំនឹង ឬ កាន់ចាន ឬ កញ្ច្រែងសម្រាប់រងសាច់ដូងដែលកោសបាន។ ការបែងចែកតួនាទីដៃបែបនេះ ជួយឱ្យការកោសកាន់តែរលូន និងលឿន។ បន្ទាប់មក ពេលកោសសាច់ដូងនៅកណ្តាលហើយ ត្រូវចាប់ផ្តើមយកគែមដូងទៅកោសនឹងធ្មេញខ្នោសវិញម្តង។ អ្នកត្រូវប្រើកម្លាំងល្មម ដោយមិនខ្លាំងពេក ឬខ្សោយពេក ក្នុងពេលជាមួយគ្នា អ្នកត្រូវបង្វិលដូងយឺតៗ។ ការបង្វិលដូងជួយឱ្យសាច់ដូងត្រូវបានកោសបានសព្វល្អ និងទទួលបានសាច់ដូងដែលមានសរសៃស្អាតមិនជាប់ជាដុំៗធំពេក។ ធ្វើបែបនេះរហូតទាល់តែសាច់ដូងត្រូវបានកោសចេញអស់ពីសម្បក។ សាច់ដូងដែលកោសបាននឹងធ្លាក់ទៅក្នុងចាន ឬកញ្ច្រែងដែលអ្នកបានដាក់រងពីក្រោម។ បន្ទាប់ពីកោសរួច អ្នកអាចយកសាច់ដូងនេះទៅច្របាច់យកខ្ទិះ ឬប្រើប្រាស់សម្រាប់ធ្វើម្ហូបផ្សេងៗភ្លាមៗតាមតម្រូវការ។ ការអនុវត្តជាប្រចាំនឹងធ្វើឱ្យអ្នកកាន់តែប៉ិនប្រសប់ក្នុងការប្រើខ្នោសកោសដូងនេះ ដែលជាវិធីសាស្ត្រប្រពៃណីដ៏មានប្រសិទ្ធភាព និងជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ខ្មែររាប់ជំនាន់មកហើយ។ ឧបករណ៍នេះបង្ហាញពីភាពសាមញ្ញតែមានប្រសិទ្ធភាព និងការប្រើប្រាស់ធនធានធម្មជាតិយ៉ាងឈ្លាសវៃ។ ចំណែកឯ ខ្នោសកោសដូងធ្វើពីផ្លែដែកវិញ គឺជាឧបករណ៍កោសដូងមួយប្រភេទទៀតដែលមានលក្ខណៈខុសប្លែកពីខ្នោសឈើ ដោយវាផ្តល់ភាពងាយស្រួល និងលំនឹងល្អប្រសើរសម្រាប់ការប្រើប្រាស់។ ចំណុចពិសេសរបស់វាគឺផ្លែកោសធ្វើពីដែក នេះជាចំណុចសំខាន់។ ផ្លែកោសនេះមានរាងមូល និងមានធ្មេញ ឬចុងមុតៗជាច្រើនដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់កោសសាច់ដូង។ ដោយសារវាធ្វើពីដែក វាមានភាពមុត និងរឹងមាំ ដែលធ្វើឲ្យការកោសមានប្រសិទ្ធភាព និងរហ័ស ជាងខ្នោសឈើសុទ្ធ។ ភាពរឹងមាំរបស់ដែកក៏ជួយឲ្យផ្លែកោសមិនងាយសឹករិចរិល និងអាចប្រើប្រាស់បានយូរអង្វែង។ ធ្មេញមុតៗទាំងនោះជួយកោសសាច់ដូងបានយ៉ាងល្អិតល្អន់ និងងាយស្រួលច្របាច់យកខ្ទិះ។ ផ្លែដែកនេះត្រូវបានភ្ជាប់យ៉ាងរឹងមាំទៅនឹងរនុកឈើមួយដែលជាមូលដ្ឋានទាំងមូល។ រនុកឈើនេះជារឿយៗត្រូវបានឆ្លាក់ជារូបសត្វគួរឲ្យស្រឡាញ់ ដូចជាក្បាលទន្សាយ ឬក្បាលក្រពើ។ ការរចនារូបសត្វនេះមិនត្រឹមតែសម្រាប់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានមុខងារសំខាន់ផងដែរ គឺត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់អាចអង្គុយត្រួតពីលើវាបានយ៉ាងមានលំនឹងនៅពេលកោស។ នេះជួយរក្សាខ្នោសឲ្យនៅនឹងមួយកន្លែង និងផ្តល់ភាពងាយស្រួលដល់ការកោស ព្រមទាំងកាត់បន្ថយការឈឺចង្កេះសម្រាប់អ្នកប្រើប្រាស់ផងដែរ ដោយសារតែឥរិយាបថអង្គុយមានលំនឹងល្អ។ ការរចនានេះបង្ហាញពីភាពប៉ិនប្រសប់ក្នុងការរួមបញ្ចូលសិល្បៈ និងមុខងារជាក់ស្តែង ដែលជាលក្ខណៈពិសេសមួយនៃឧបករណ៍ប្រពៃណីខ្មែរ។ វាជាឧទាហរណ៍នៃបច្ចេកវិទ្យាសមស្រប ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនដោយប្រើប្រាស់ធនធានក្នុងស្រុក និងបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅក្នុងផ្ទះបាយខ្មែរ។ ការប្រើប្រាស់ខ្នោសកោសដូងធ្វើពីផ្លែដែក គឺសាមញ្ញ ហើយផ្តល់នូវលំនឹងល្អ ជួយឱ្យការកោសដូងកាន់តែមានប្រសិទ្ធភាព។ ជាដំបូង គេត្រូវអង្គុយត្រួតពីលើរនុកឈើរបស់ខ្នោស។ ការអង្គុយសង្កត់ទៅលើរនុកបែបនេះ ជួយរក្សាលំនឹងខ្នោសឱ្យនៅនឹងល្អ មិនងាយរើកំឡុងពេលកោស។ ឥរិយាបថនេះផ្តល់ភាពរឹងមាំ និងកាត់បន្ថយភាពរអិល ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចផ្តោតលើការកោសបានពេញលេញ ដោយមិនបាច់បារម្ភពីការរើរបស់ឧបករណ៍។ យើងត្រូវយកដៃទាំងពីរចាប់កាន់ដូងដែលបានពុះជាពីររួច ហើយយកផ្នែកសាច់ដូងទៅដាក់ឱ្យចំផ្លែដែកដែលនៅចុងម្ខាងនៃខ្នោស។ ការចាប់កាន់ដូងដោយដៃទាំងពីរជួយគ្រប់គ្រងដូងបានល្អប្រសើរ និងអាចប្រើកម្លាំងបង្វិលបានពេញលេញ ដើម្បីកោសសាច់ដូងបានសព្វផ្ទៃ។ ចាប់ផ្ដើមយកសាច់ដូងទៅកោសនឹងផ្លែដែក។ អ្នកត្រូវប្រើកម្លាំងល្មម ដោយមិនខ្លាំងពេក ឬខ្សោយពេក ដើម្បីកុំឱ្យសាច់ដូងខ្ទេច ឬមិនសូវចេញ។ ក្នុងពេលជាមួយគ្នា អ្នកត្រូវបង្វិលដូងយឺតៗ ដើម្បីឱ្យធ្មេញដែកកោសសាច់ដូងបានសព្វល្អ និងរាបស្មើពីគ្រប់ជ្រុង។ ធ្វើបែបនេះរហូតទាល់តែសាច់ដូងត្រូវបានកោសចេញអស់ពីសម្បក។ សាច់ដូងដែលកោសបាននឹងធ្លាក់ទៅក្រោមដោយខ្លួនឯង សម្រាប់ប្រើប្រាស់តាមការចង់បាន។ វិធីសាស្រ្តនេះជួយឱ្យអ្នកទទួលបានសាច់ដូងស្រស់ៗបានយ៉ាងរហ័ស និងងាយស្រួល ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់មុខម្ហូបខ្មែរជាច្រើនមុខ ដូចជាការី នំបញ្ចុក សម្លកកូរ និងបង្អែមជាដើម។ ការប្រើប្រាស់ខ្នោសកោសដូងដោយដៃនេះ មិនត្រឹមតែជាវិធីសាស្រ្តប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការថែរក្សារសជាតិដើម និងគុណភាពនៃម្ហូបអាហារខ្មែរផងដែរ។ ខ្នោសកោសដូងទាំងពីរប្រភេទ ដែលធ្វើពីឈើ ឬធ្វើពីផ្លែដែក បង្ហាញយ៉ាងច្បាស់ពីភាពប៉ិនប្រសប់ និងធនធានរបស់ដូនតាខ្មែរក្នុងការបង្កើតឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ ឧបករណ៍ទាំងនេះត្រូវបានផលិតឡើងដោយពឹងផ្អែកលើវត្ថុធាតុដើមធម្មជាតិ ដែលមានស្រាប់នៅក្នុងសហគមន៍។ ទោះបីជាបច្ចុប្បន្នមានម៉ាស៊ីនកោសដូងអគ្គិសនីទំនើបៗក៏ដោយ ក៏ខ្នោសកោសដូងដោយដៃនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសនៅតាមតំបន់ជនបទ។ ខ្នោសកោងដូងមានភាពងាយស្រួលប្រើប្រាស់មិនទាមទារចំណេះដឹងបច្ចេកទេសស្មុគស្មាញឡើយ គ្រប់គ្នាសុទ្ធតែអាចរៀនប្រើបានយ៉ាងងាយ។ ខ្នោសកោងដូងមិនត្រូវការអគ្គិសនីទេ នេះជាចំណុចសំខាន់ដែលធ្វើឲ្យវានៅតែពេញនិយមប្រើប្រាស់ វាជួយសន្សំភ្លើង ជាពិសេសសម្រាប់តំបន់ដែលគ្មានអគ្គិសនី ឬ ក្នុងករណីដាច់ភ្លើង។ ធៀបនឹងម៉ាស៊ីន ខ្នោសកោសដោយដៃមានតម្លៃសមរម្យ ងាយស្រួលរកទិញ ឬអាចផលិតដោយខ្លួនឯងបាន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ ការកោសដោយដៃជួយរក្សាគុណភាព និងភាពស្រស់របស់សាច់ដូងបានល្អ ដែលចាំបាច់ណាស់សម្រាប់ធ្វើម្ហូបខ្មែរឆ្ងាញ់ៗ។ សាច់ដូងស្រស់អាចយកទៅច្របាច់ធ្វើខ្ទិះដូង សម្រាប់បំពង ធ្វើនំ ឬចម្អិនការីជាដើម ភាពស្រស់របស់វាជួយបង្កើនរសជាតិម្ហូប។ ក្រៅពីអត្ថប្រយោជន៍ខាងលើ ខ្នោសកោសដូងក៏ជាផ្នែកមួយនៃកេរដំណែលវប្បធម៌របស់ខ្មែរ ដែលតំណាងឲ្យការរស់នៅបែបបុរាណ និងចំណងភ្ជាប់ជាមួយធម្មជាតិ។ វាជាបច្ចេកវិទ្យាបែបប្រពៃណីដែលត្រូវបានបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។ ដោយខ្នោសទាំងនេះធ្វើពីឈើ វាមានភាពរឹងមាំ ងាយស្រួលសម្អាត និងថែទាំ ធ្វើឲ្យវាមានអាយុកាលប្រើប្រាស់បានយូរ។ ការប្រើប្រាស់ខ្នោសដៃក៏ជួយគាំទ្រដល់សិប្បករមូលដ្ឋានដែលផលិតឧបករណ៍ទាំងនេះផងដែរ។ សរុបមក ខ្នោសកោសដូងដោយដៃមិនត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងនៃប្រាជ្ញាដ៏ឈ្លាសវៃ និងការសម្របខ្លួនរបស់ដូនតាខ្មែរក្នុងការបំពេញតម្រូវការប្រចាំថ្ងៃ ដោយប្រើប្រាស់ធនធានដែលមាននៅជុំវិញខ្លួនប្រកបដោយប្រសិទ្ធភាព។ វាបន្តមានសារៈសំខាន់ក្នុងបរិបទវប្បធម៌ និងសង្គមខ្មែររបស់យើង។